នៅក្នុងប្រទេសកម្ពុជាមានតំបន់់ទេសចរណ៏ជាច្រើនព្រមទាំងឧទ្យានជាតិ និងដែនជម្រកសត្វព្រៃជាច្រើនកន្លែងផងដែរ។ ឧទ្យានជាតិជាតំបន់ដែលត្រូវបានការពារសម្រាប់គោលបំណងអភិរក្សធនធានធម្មជាតិ ទេសភាព និងវប្បធម៌។ បើយើងក្រឡេកទៅមើលនៅ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ស្ថិតនៅក្នុងខេត្តកំពត មានផ្ទៃដីប្រមាណ ១៤០,០០០ ហិចតា។ ឧទ្យាននេះល្បីល្បាញដោយសារអាកាសធាតុត្រជាក់ព្រៃភ្នំស្រស់ស្អាត ព្រមទាំងមានទឹកជ្រោះ អគារចាស់ៗសម័យបារាំង និងទេសភាពសមុទ្រដ៏អស្ចារ្យ។ វាក៏ជាដែនជម្រកសត្វព្រៃជាច្រើនប្រភេទដូចជា ពស់ ស្វា និងប្រភេទបក្សីកម្រផងដែរ។ ម៉្យាងទៀត ឧទ្យានជាតិនេះមានទាំងវិមានបូកគោ ដែលជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយ និងជាកន្លែងទេសចរដែលមានប្រជាប្រិយភាពខ្លាំង។ ឧទ្យានជាតិសមុទ្រកោះរុង គឺជាតំបន់អភិរក្សសមុទ្រដ៏សំខាន់មួយរបស់កម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ឧទ្យាននេះ បង្កើតឡើងដើម្បីការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែបព្រមទាំងមានការអភិវឌ្ឍសម្រាប់កោះរុង និងកោះតូចៗជុំវិញនោះ។ វាគ្របដណ្តប់លើផ្ទៃសមុទ្រ និងកោះនានាជុំវិញកោះរុង ដែលជាកោះធំជាងគេទីពីររបស់កម្ពុជា។ តំបន់នេះផងដែរ ជាតំបន់ដែលសំបូរទៅដោយជីវៈចម្រុះសមុទ្រជាច្រើន ដែលរួមមានប្រភេទត្រី និងសត្វសមុទ្រផ្សេងៗទៀតដែលសំខាន់សម្រាប់អេកូឡូសុី។ ឧទ្យានជាតិសមុទ្រមួយនេះមានទេសភាពធម្មជាតិស្រស់ស្អាតមានឆ្នេរខ្សាច់ទឹកសមុទ្រថ្លា និងព្រៃឈើបៃតងខ្ចីជាច្រើន។ វាជាដែនអភិរក្សសម្រាប់ការពារសមុទ្រពីការនេសាទហួសកម្រិត ការបំពុល និងការអភិវឌ្ឍដោយគ្មានផែនការ ដែលអាចបង្កការខូចខាតដល់បរិស្ថានធម្មជាតិ និងជីវចម្រុះសមុទ្រ។ ឧទ្យានជាតិវីរៈជ័យ ជាតំបន់អភិរក្សដ៏សំខាន់និងជាផ្នែកមួយនៃបេតិកភណ្ឌធម្មជាតិដែលមានទីតាំងស្ថិតនៅភាគឦសាននៃប្រទេស។ វាជាឧទ្យានជាតិធំទីពីររបស់កម្ពុជា និងជាបេតិកភណ្ឌអាស៊ានដោយសារតែជីវៈចម្រុះដ៏សម្បូរបែប និងប្រព័ន្ធអេកូឡូស៊ីប្លែកៗរបស់វា។ ឧទ្យាននេះស្ថិតក្នុង ខេត្តរតនគិរី និងខេត្តស្ទឹងត្រែងមានផ្ទៃដី៣៣២,៥០០ហិចតាដែលស្ថិតឧទ្យានជាតិធំៗបំផុតនៅអាស៊ីអាគ្នេយ៍។ ម៉្យាងទៀតជាដែនជម្រកសម្រាប់ប្រភេទសត្វ និងរុក្ខជាតិកម្រ និងជិតផុតពូជជាច្រើនប្រភេទ។ ចំពោះសត្វកម្រមានថនិកសត្វធំៗ ប្រភេទសត្វស្វា ប្រភេទបក្សី និងរុក្ខជាតិជាច្រើនប្រភេទ។ ឧទ្យានជាតិនេះមានព្រៃភ្នំក្រាស់ ទន្លេ និងអូរ ព្រមទាំងវាលស្មៅធំៗសម្រាប់ការស៊ីស្មៅរបស់សត្វធំៗ។ តំបន់ជុំវិញឧទ្យាននេះជាទីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចមួយចំនួនដូចជាគ្រឹង ទំពួន ព្រមទាំងមានវប្បធម៌ជាច្រើនទៀត។ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាតំបន់ការពារដ៏សំខាន់របស់កម្ពុជា និងបានចាត់ទុកជាព្រៃត្រូពិចបៃតងដ៏ធំផងដែរ។ ឧទ្យាននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដើម្បីការពារជីវៈចម្រុះដ៏សម្បូរបែប និងធនធានធម្មជាតិដ៏មានតម្លៃ។ វាគ្របដណ្ដប់លើខេត្តចំនួន៣មានខេត្តកោះកុង នៅក្នុង ស្រុកថ្មបាំង ខេត្តពោធិ៍សាត់ នៅក្នុង ស្រុកវាលវែងនិងស្រុកភ្នំក្រវាញ ខេត្តកំពង់ស្ពឺនៅក្នុងស្រុកឱរ៉ាល់។ តំបន់នេះមានផ្ទៃដីប្រមាណ៤០១,៣១៣ហិចតាថែមទាំងជាបេះដូងនៃប្រព័ន្ធជួរភ្នំក្រវាញទាំងមូលក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀតក៏ជាដែនជម្រកសម្រាប់ប្រភេទសត្វ និងរុក្ខជាតិរាប់រយប្រភេទជាពិសេសប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជិតផុតពូជជាសកល។ ចំពោះប្រភេទសត្វដូចជាដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ និង ខ្លាឃ្មុំតូច ពង្រូល ខ្ទីង ទន្សោង មាន់ក្រិច ក្ងោក និងត្រយង។ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង គឺជាផ្នែកមួយនៃប្រព័ន្ធជួរភ្នំក្រវាញដែលជាតំបន់ព្រៃឈើដ៏ធំ និងមានជីវៈចម្រុះមួយនៅអាស៊ីអាគ្នេយ៍។ តំបន់នេះត្រូវបានក្រសួងបរិស្ថានបង្កើតប្រកាសជាឧទ្យានជាតិនៅឆ្នាំ ២០១៦ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិដ៏មានតម្លៃ។ ដែលមានទីតាំងគ្របដណ្តប់លើខេត្តចំនួន ៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ សម្រាប់បម្រើប្រយោជន៍មនុស្សគ្រប់ជំនាន់។ វាគ្របដណ្តប់ផ្ទៃដី ៤១០ ៣៩២ ហិចតា។ ឧទ្យាននេះជាប់នឹងតំបន់ឆ្នេរនិងសមុទ្រ ដែលធ្វើឱ្យវាជាផ្នែកមួយនៃការការពារប្រព័ន្ធអេកូឡូស៊ីច្រាំងសមុទ្រ និងព្រៃកោងកាងផងដែរ។ វាជាជម្រកសម្រាប់សត្វ និងរុក្ខជាតិជាច្រើនប្រភេទដែលក្នុងនោះមានប្រភេទសត្វកម្រ និងជិតផុតពូជជាច្រើន។ ឧទ្យានជាតិកែប គឺជាតំបន់ការពារធម្មជាតិមួយដែលមានសារៈសំខាន់សម្រាប់ការកម្សាន្ត និងការអភិរក្សនៅខេត្តកែប។ វាស្ថិតនៅក្នុងខេត្តកែបដែលជាខេត្តតូចជាងគេនៅកម្ពុជា ថែមទាំងមានផ្ទៃដីប្រមាណ ១១.៥ គីឡូម៉ែត្រការ៉េ។ តំបន់នេះមានទេសភាពសមុទ្រ ទេសភាពព្រៃឈើ ទេសភាពទីក្រុង អាចមើលឃើញទីក្រុងកែបពីលើខ្ពស់។ ឧទ្យានជាតិនេះត្រូវបានបង្កើតឡើងដើម្បីការពារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីនៅតំបន់ភ្នំកែបពីការកាប់បំផ្លាញនិងការអភិវឌ្ឍដោយគ្មានផែនការ។ ឧទ្យានជាតិវ៉ើនសៃ ដែលហៅថា សៀមប៉ាង មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តចំនួនពីរគឺ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ តំបន់នេះលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥៧,៤៦៩ ហិកតា ដែលជាផ្ទៃដីធំជាប្រភេទ ក្នុងនោះមានព្រៃភ្នំស្រស់ស្អាត ចម្រុះប្រភេទរុក្ខជាតិ និងជីវចម្រុះសត្វព្រៃដ៏សម្បូរបែប។ ជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព សម្រាប់តំបន់សៀមប៉ាង ខេត្តស្ទឹងត្រែង។ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ គេស្គាល់ជាទូទៅថា ឧទ្យានជាតិគិរីរម្យ គឺជាឧទ្យានជាតិដំបូងបង្អស់របស់កម្ពុជា។ វាស្ថិតនៅក្នុង ជួរភ្នំក្រវាញ នៃខេត្តកំពង់ស្ពឺ ប្រមាណជា ១១២ គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុងភ្នំពេញ។ តំបន់នេះមានផ្ទៃដីប្រមាណ ៨០,០០០ ហិចតា ដែលស្មើនឹង ៨០០ គីឡូម៉ែត្រការ៉េ ដែលជាផ្ទៃដីធំមួយយ៉ាងសំខាន់ក្នុងបណ្តាញឧទ្យានជាតិរបស់កម្ពុជា។ ឧទ្យាននេះមានទេសភាពព្រៃស្រល់ដ៏ធំល្វឹងល្វើយប្រៀបដូចសមុទ្រឈើ រីឯអាកាសធាតុត្រជាក់ស្រស់ស្រាយ ហើយក៏មានទឹកជ្រោះ និងបឹងធម្មជាតិ។ ឧទ្យានជាតិគិរីរម្យជាជម្រកសម្រាប់ប្រភេទសត្វព្រៃជាច្រើនប្រភេទ រួមមាន ខ្លាឃ្មុំខ្មៅ ស្វា ពពែព្រៃប្រភេទសត្វស្លាបជាច្រើនប្រភេទ និងសត្វល្មូន។ ឧទ្យានជាតិអូរយ៉ាដាវ គឺជាតំបន់ការពារធម្មជាតិដែលមានសារៈសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ។ វាស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរីនិងមានផ្ទៃដី ១០១ ៣៤៨ ហិចតា ទៅដល់ ១០៥ ០១៩ ហិចតា។ តំបន់នេះការពារពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការបរបាញ់សត្វ និងការរានយកដី។ ឧទ្យានជាតិព្រះសីហនុ គឺជាឧទ្យានជាតិសមុទ្ររបស់កម្ពុជា ដែលល្បីល្បាញដោយសារប្រព័ន្ធអេកូឡូស៊ីចម្រុះ និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។ ម្យ៉ាងទៀតក៏ជាតំបន់មួយដែលរួមបញ្ចូលទាំងព្រៃកោងកាង ឆ្នេរខ្សាច់ ថ្មប៉ប្រះទឹក និងកោះមួយចំនួន។ វាជាទីជម្រកសំខាន់សម្រាប់សត្វស្លាបទឹក សត្វផ្សោតទឹកសមុទ្រ និងប្រភេទសត្វសមុទ្រផ្សេងៗទៀត។ ឧទ្យានជាតិបុទុមសាគរ ទីតាំងស្ថិតនៅក្នុងខេត្តកោះកុង មានផ្ទៃដីប្រមាណ ១៧១,២៥០ ហិចតា។ ទ្យានជាតិធំជាងគេនៅកម្ពុជាដែលគ្របដណ្ដប់ដោយព្រៃទឹកភ្លៀងក្រាស់ និងព្រៃកោងកាង។ វាជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃដែលរងការគំរាមកំហែងដូចជា ដំរីអាស៊ី ខ្ទីង ទន្សោង ខ្លាពពក និងប្រភេទបក្សីជាច្រើន។